ទំំពាំងមិនត្រឹមតែអាចធ្វើជាជ្រក់ទំពាំងជូរប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចយកវាទៅធ្វើជាជ្រក់មួយប្រភេទទៀតបានដែរ ដែលវាមានឈ្មោះថា ទំពាំងជ្រក់ម្ទេស។ ជ្រក់មួយបែបនេះមិនសូវជាស្មុគស្មាញក្នុងការធ្វើប៉ុន្មានទេ ហើយគ្រឿងផ្សំគោលរបស់យើងគឺទំពាំង។ សម្រាប់ទំពាំងវិញ យើងអាចប្រើទំពាំងធំៗ ឬទំពាំងម្យ៉ាងទៀត ដែលតូចៗ គេហៅថា ទំពាំងព្រិច។ របៀបធ្វើគឺ យើងត្រូវបកសំបកវាចេញឱ្យស្អាត ទុកតែផ្នែកដែលខ្ចី យកទៅលាងទឹក និងហាន់សរសៃតូចៗជាការស្រេច។ ខុសប្លែកពីជ្រក់ទំពាំងជូរបន្តិច ដោយសម្រាប់ទំពាំងជ្រក់ម្ទេសនេះតម្រូវឱ្យយើងយកទំពាំងទៅស្រុះ បង់អំបិលបន្តិច និងទុកឱ្យពុះមួយសន្ទុះសិន។ ក្រោយពីទំពាំងពុះហើយ យើងអាចបិទភ្លើង រួចបើកគំរបឆ្នាំងចោល ៣០នាទី ដើម្បីឱ្យទំពាំងហើរជាតិហាងអស់។ បន្ទាប់ពី៣០នាទី យើងឃើញថា ទំពាំងរបស់យើងប្រែទៅជាពណ៌លឿង រួចយើងអាចស្រង់វាចេញពីឆ្នាំង និងត្រាំក្នុងទឹកត្រជាក់មួយឡែក។ ឥឡូវ យើងមកលាយគ្រឿងវិញម្ដង ដោយដំបូងយើងដាក់ខ្ទះឱ្យក្ដៅ រួចចាក់ស្ករត្នោតល្មមចូល និងកូរវាឱ្យឡើងជើងអង្ក្រង ប៉ុន្តែត្រូវបើកភ្លើងរឹមៗ ជៀសវាងកុំឱ្យស្កររបស់យើងខ្លោច។ ក្រោយមកទៀត យើងចាក់ទឹកចូលមួយល្មម មិនតិច ឬមិនច្រើនពេក រួចកូរចូលគ្នាឱ្យរលាយ។ បន្ថែមទឹកត្រីប្រមាណ មួយវែកឆា ម្សៅស៊ុប មួយស្លាបព្រាបាយ រួចបិទភ្លើងជាការស្រេច។ ជាកិច្ចបន្ទាប់ យើងត្រូវយកម្ទេសស្រស់ទៅស្ងោរ សម្រាប់បរិមាណវិញ យើងអាចប្រើទៅតាមចំណូលចិត្ត។ សម្រាប់ម្ទេសវិញ ជាទូទៅ គេនិយមប្រើ ម្ទេសដៃនាងធំ ឬម្ទេសម៉ាឡេ ពណ៌ក្រហម ដោយសារវាមិនសូវហឹរដូចម្ទេសធម្មតា ណាមួយទៀតវាអាចផ្ដល់ពណ៌ស្អាតដល់ជ្រក់របស់យើងដូចគ្នា។ ក្រោយពីស្ងោរឆ្អិន យើងត្រូវយកម្ទេសនោះទៅកិន ដោយបន្ថែមខ្ទឹមសបន្តិចចូលជាមួយដែរ។ បន្ទាប់ពីកិនរួច យើងដួសម្ទេសនោះ ទៅដាក់ក្នុងទឹកត្រីដែលយើងបានលាយរួច ដោយបន្ថែមខ្ទឹមក្រហមហាន់ជាចំណិត និង ម្ទេសស្រស់ មួយក្ដាប់ចូល និងទឹកខ្មេះ ប្រហែលមួយវែក។ ទឹកខ្មេះជួយឱ្យជ្រក់របស់យើងឆាប់ជូរ និងញុំាបានលឿន ប៉ុន្តែ បើមិនចង់ប្រើទឹកខ្មេះ យើងត្រូវរង់ចាំ ២ទៅ៣ ថ្ងៃដើម្បីឱ្យជ្រក់របស់យើងជូរល្អ។ យើងត្រូវកូរគ្រឿងចូលគ្នាឱ្យសព្វល្អសិន ទើបស្រង់ទំពាំងមកដាក់ចូល រួចច្របល់វាឱ្យចូលជាតិ និងភ្លក្សបន្តិច ដើម្បីមើលថាល្មមឬនៅ។ ពេលភ្លក្សថាល្មមហើយ យើងអាចដួសដាក់ចាន រួចបរិភោគជាការស្រេច។ បើសិនជាយើងមិនប្រើទឹកខ្មេះ យើងត្រូវរង់ចាំ២ទៅ៣ថ្ងៃសិន ទើបអាចញុំាទំពាំងជ្រក់បាន ហើយមានរសជាតិឆ្ងាញ់។ ក្នុងករណី មានទំពាំងជ្រក់នៅសល់ យើងគ្រាន់តែដាក់វាចូលកែវ ឬប្រអប់បិទជិត និងដាក់ចូលទូទឹកកកជាការស្រេច។